ប្រវត្តិសាស្ត្រខ្មែរបុរាណ ចែកចេញជាសម័យកាលសំខាន់ៗជាច្រើន ដែលសម័យនគរភ្នំ ហ្វូណន និងសម័យចេនឡា គឺជាសម័យកាលដំបូងបង្អស់ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់អរិយធម៌ខ្មែរដ៏រុងរឿងនាពេលក្រោយ។ រាជធានីនានានៃសម័យទាំងពីរនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើន និងការផ្លាស់ប្តូរនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ អាណាចក្រនគរភ្នំ ឬ ហ្វូណន គឺជាអាណាចក្រដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលមានឥទ្ធិពលខ្លាំងផ្នែកពាណិជ្ជកម្ម និងវប្បធម៌ ទទួលឥទ្ធិពលពីឥណ្ឌាយ៉ាងខ្លាំងក្លា។ រាជធានីរបស់នគរភ្នំត្រូវបានផ្លាស់ប្តូរទីតាំងជាច្រើនលើកច្រើនសា ទៅតាមស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និងនយោបាយ។ ជនជាតិខ្មែរមានរាជធានីជាច្រើននៅក្នុងអតីតកាល វត្តមាននៃរាជធានី ទាំងអស់នេះ ជាភស្តុតាងនៃការវិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រកម្ពុជា ហើយក៏ជានិមិត្តរូប នៃវឌ្ឍនភាពដែរ ។ ការស្ថាបនានូវរាជធានីនិមួយៗ ត្រូវផ្អែកលើកត្តាជាច្រើន ដូចជាកត្តានយោបាយ យោធា សេដ្ឋកិច្ច និង សាសនា ។ រីឯរាល់ការផ្លាស់ប្តូរទីតាំងរបស់ទីក្រុង ឬ រាជធានីវិញ គឺបណ្តាលមកពីការផ្លាស់ប្តូររជ្ជកាលរបស់ស្តេចខ្មែរ ដែលជានិច្ចកាលរមែងតែតម្រូវឱ្យមានការសាងសង់នូវទីក្រុងថ្មី សម្រាប់ឧទ្ទិសដល់បុព្វបុរសនិងទេវតាប្រចាំត្រកូលរបស់ខ្លួន ។ ដូច្នេះហើយ បានជាយើងឃើញនៅសម័យនគរភ្នំ មានរាជធានីមួយចំនួនដែលបានសាងសង់ឡើង ដូចខាងក្រោមនេះ អូថង ស្ថិតត្រង់វាលទំនាបខាងក្រោមនៃទន្លេមេណាម ក្នុងខេត្ត សុផាន់បូរី នៃប្រទេសថៃសព្វថ្ងៃ តាមទស្សនរបស់លោក ហ្សង់បីសសឺលីយេ និង ហ្សហ្សីណូ ពីសតវត្សរ៍ទី១ ដល់ សតវត្សរ៍ទី៥ នៃគ្រិស្តសករាជ ។ ទន្ទឹមនឹងនេះ យើងក៏បានឃើញ ទីក្រុងខ្មែរដ៏ធំមួយទៀតដែលស្ថិតនៅជិតពាមទន្លេមេគង្គ នៅខាង ត្បូងកម្ពុជាសព្វថ្ងៃគឺទីក្រុង វ្យាធបុរៈ ។ វ្យាធបុរៈ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវពីសតវត្សរ៍ទី១ ដល់ សតវត្សរ៍ ទី៦ នៃគ្រិស្តសករាជ ដែលមានកំពង់ផែអន្តរជាតិ អូរកែវ ។ ស្រេស្តបុរៈ ស្ថិតនៅប្រទេសលាវ ត្រង់ម្តុំចម្ប៉ាសាក់-វត្តភូ បានសាងសង់ ដោយព្រះបាទស្រេស្តថ្មី ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីខេត្តស្ទឹងត្រែង ដីខ្មែរ បច្ចុប្បន្ន។ ទីក្រុងនេះត្រូវបានស្ថាបនាឡើងចាប់តាំងពីសតវត្សរ៍ទី៥ នៃគ.ស។ អូរកែវ ស្ថិតនៅក្នុងដែនដីកម្ពុជាក្រោមបច្ចុប្បន្ន ខេត្តក្រមួនស ប្រទេសវៀតណាម។ អូរកែវ គឺជាកំពង់ផែពាណិជ្ជកម្ម ដ៏សំខាន់របស់នគរភ្នំ អ្នកប្រវត្តិសាស្ត្រយល់ថា អាចជារាជធានីដំបូងបង្អស់ ឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ ដោយសារទីតាំងរបស់វាស្ថិតនៅជាប់សមុទ្រ ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទំនិញជាមួយឥណ្ឌា និងចិន។ នរវរនគរ ទីតាំងនេះស្ថិតនៅក្នុងតំបន់ អង្គរបុរី ខេត្តតាកែវ បច្ចុប្បន្ន។ អង្គរបុរី គឺជាទីក្រុងបុរាណដ៏ធំមួយដែលមានបណ្តាញប្រព័ន្ធធារាសាស្ត្រស្មុគស្មាញ និងសំណង់ស្ថាបត្យកម្មសំខាន់ៗជាច្រើន។ ទីតាំងនេះត្រូវបានគេជឿថាបានក្លាយជារាជធានីចុងក្រោយរបស់នគរភ្នំ មុនពេលការងើបឡើងនៃអាណាចក្រចេនឡា។ ភ្នំដា ដែលស្ថិតនៅជិតនោះ ក៏មានប្រាសាទ និងរូបចម្លាក់សំខាន់ៗតាំងពីសម័យនគរភ្នំផងដែរ។ រាជធានីនានានៅសម័យនគរភ្នំ បង្ហាញពីការពឹងផ្អែកលើ ផ្លូវទឹក តាមទន្លេមេគង្គ ស្ទឹង និងព្រែក និង តំបន់កសិកម្ម ដែលមានដីជីជាតិ។ ស្រីទេព ស្ថិតនៅខេត្ត ពេជ្ររ៉ុន ក្នុងស្រុកថៃសព្វថ្ងៃ ពីសតវត្សរ៍ទី៦ ដល់ សតវត្សរ៍ទី៧ ដែលព្រះបាទភវវរ្ម័នបានគ្រប់គ្រងព្រះរាជធានីនេះ ក្នុងអន្តរកាលមួយ ដ៏ខ្លី ។ ឥទ្ធិពលរបស់ស្រីទេពបានលាតសន្ធឹងរហូតដល់ខេត្ត អរញ្ញ និង បស្ចឹមបូរីព្រមទាំង ច័ន្ទបូរី ។ នរវរនគរ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងសតវត្សរ៍ទី៦ នៃគ្រិស្តសក រាជ ។ ទីក្រុងនេះមានឈ្មោះថា ណាហ្មណាតាមឯកសារចិន ។ ចេនឡា បានលេចធ្លោឡើងជាសាមន្តរដ្ឋមួយរបស់នគរភ្នំ ហើយបន្តិចម្តងៗក៏បានពង្រីកឥទ្ធិពលរហូតដល់លេបត្របាក់នគរភ្នំ។ សម័យចេនឡា ត្រូវបានគេចែកជាពីរផ្នែកធំៗ គឺ ចេនឡាដីគោក និង ចេនឡាទឹកលិច នៅចុងសម័យកាលរបស់ខ្លួន។ សម្ភុបុរៈ ទីក្រុងនេះស្ថិតនៅតំបន់ សម្បូរ ខេត្តក្រចេះ បច្ចុប្បន្ន ជាពិសេសត្រូវបានគេចាត់ទុកជារាជធានីសំខាន់មួយរបស់ ចេនឡាទឹកលិច ដែលកើតឡើងក្រោយការបែកបាក់ចេនឡា។ ទីតាំងនេះមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងតំបន់ដីសណ្តទន្លេមេគង្គ និងផ្លូវពាណិជ្ជកម្មតាមដងទន្លេ។ ភវបុរៈ ទីក្រុងនេះ ស្ថាបនាដោយព្រះបាទ ភវវរ្ម័ន នៅសតវត្សរ៍ទី៦ នៃ គ្រិស្តសករាជ ស្ថិតនៅក្នុងខេត្ត កំពង់ធំ ជិតព្រៃនគរ ។ សម្ភុបុរៈ បានសាងសង់ដោយព្រះបាទ មហេន្ទ្រវរ្ម័ន នៅសម្បូរណ៍ផ្នែកខាងលើនៃដងទន្លេមេគង្គ ក្នុងសតវត្សរ៍ទី៦ ទី៧ នៃគ្រិស្តសករាជ ។ ឥសានបុរ បានកសាងដោយព្រះបាទ ឥសានវរ្ម័នទី១ នៅដើម សតវត្សរ៍ទី៧ នៃ គ.ស នៅក្បែរទីក្រុងចាស់មួយដែលត្រូវបានសាងសង់ឡើងនៅចុង សតវត្សរ៍ទី៦ គ.ស. នៅស្រុកសម្បូរណ៍ព្រៃគុក ជិតស្ទឹងសែន នៅក្នុងខេត្តកំពង់ធំ ទឹកដីខ្មែរបច្ចុប្បន្ន ។ ឥន្ទ្របុរៈ ស្ថិតនៅក្នុងតំបន់ ភូមិមៀន នៅសតវត្សរ៍ទី៨ នៃគ្រិស្តសករាជ។ អនីន្ទិត្យបុរៈ ស្ថិតនៅម្តុំសៀមរាប ដោយព្រះបាទ ពាលាទិត្យ នៃត្រកូល បុស្ករាក្ស នៅពាក់កណ្តាលសតវត្សរ៍ទី៨ នៃគ្រិស្តសករាជ ។ ហរិហរាល័យ ស្ថិតនៅទីក្រុងលលៃ ដោយព្រះបាទវរ្ម័នទី២ នៅសតវត្សរ៍ ទី៨ នៃគ្រិស្តសករាជ មុនការសាងសង់ ប្រាសាទលលៃ ។ អម្រិន្ទបុរៈ ស្ថិតនៅ ភ្នំស្រុក ដោយព្រះបាទវរ្ម័នទី២ នៅសតវត្សរ៍ទី៨ នៃ គ្រិស្តសករាជ ។ រាជធានីនានានៅសម័យចេនឡា បានផ្លាស់ប្តូរទីតាំងពីតំបន់វាលទំនាបខាងត្បូង ទៅកាន់តំបន់ខ្ពង់រាបខាងជើង ដូចជាសម្បូរព្រៃគុក ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរមជ្ឈមណ្ឌលអំណាច និងការអភិវឌ្ឍន៍វិស័យកសិកម្មតាមរយៈប្រព័ន្ធធារាសាស្ត្រ។ ទីក្រុងទាំងនេះក៏ជាកន្លែងដែលសិល្បៈ និងស្ថាបត្យកម្មឥដ្ឋចាប់ផ្តើមរីកចម្រើនខ្លាំងផងដែរ។ សូមជម្រាបថា គេសង្កេតឃើញនៅមានទីក្រុងជាច្រើនទៀត ដែលស្ថិតនៅ តាមតំបន់នានា ដែលអមឈូងសមុទ្រសៀមសព្វថ្ងៃ។ ទីក្រុងទាំងនោះបានស្ថាបនាឡើងដោយ ឥទ្ធិពលវប្បធម៌ក្លិង្គ នាដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ដូចជា សុរាតធានី នគរស្រី ធម្មរាជ នគរលង្កាស្វីកា នគរចាំតានី ដែលស្ថិតក្នុងបរិវេណនៃទឹកដីរបស់ ចក្រភពភ្នំ។ សរុបមក រាជធានីនៃសម័យនគរភ្នំ និងចេនឡា គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍអរិយធម៌ខ្មែរមុនសម័យអង្គរ។ ការសិក្សាអំពីទីតាំងទាំងនេះ ជួយឱ្យយើងយល់កាន់តែច្បាស់អំពីឫសគល់នៃប្រទេសកម្ពុជាបច្ចុប្បន្ន។